នៅក្នុងប្រទេសកម្ពុជា អ្នករចនាម៉ូដសក់និងការធ្វើអាជីវកម្មហាងកែសម្ផស្សបានក្លាយជាផ្នែកមួយដ៏សំខាន់នៃវិស័យសេវាកម្ម។ អាជីវកម្មទាំងនេះបានជួយលើកកម្ពស់សោភ័ណភាពនិងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។ និន្នាការនៃម៉ូដសក់ថ្មីៗក៏បានរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ អ្នករចនាម៉ូដសក់សម័យថ្មីមិនត្រឹមតែជាអ្នកកាត់សក់នោះទេ។ ពួកគេគឺជាសិល្បករដែលចេះប្រើប្រាស់ជំនាញនិងគំនិតច្នៃប្រឌិតរបស់ខ្លួន។ ការងាររបស់អ្នករចនាម៉ូដសក់ទាមទារនូវជំនាញជាក់លាក់ជាច្រើន។ ពួកគេត្រូវចេះកាត់សក់ ការលាបពណ៌សក់ ការធ្វើម៉ូដសក់ និងការព្យាបាលសក់។ ការងាររបស់ពួកគេក៏រួមបញ្ចូលការប្រឹក្សាយោបល់ដល់អតិថិជនអំពីម៉ូដសក់ណាដែលស័ក្តិសមនឹងទម្រង់មុខនិងស្ទីលរបស់ពួកគេ។ ពួកគេត្រូវតាមដាននិន្នាការម៉ូដសក់ថ្មីៗជានិច្ច។ គុណសម្បត្តិរបស់អ្នករចនាម៉ូដសក់គឺពួកគេមានឱកាសបញ្ចេញនូវគំនិតច្នៃប្រឌិតរបស់ខ្លួន។ ពួកគេអាចធ្វើឱ្យអតិថិជនមានអារម្មណ៍ល្អនិងមានទំនុកចិត្តលើខ្លួនឯង។ អាជីពនេះក៏ផ្ដល់នូវប្រាក់ចំណូលសមរម្យផងដែរ។ អ្នករចនាម៉ូដសក់ខ្លះអាចទទួលបានប្រាក់ចំណូលខ្ពស់ពីការធ្វើការងារនេះ។ ទោះជាយ៉ាងណាក៏ដោយ អាជីពនេះក៏មានបញ្ហាប្រឈមខ្លះៗផងដែរ។ អ្នករចនាម៉ូដសក់ត្រូវឈរធ្វើការអស់រយៈពេលជាច្រើនម៉ោង។ ពួកគេក៏ប្រឈមនឹងការប៉ះពាល់សារធាតុគីមីពីផលិតផលសក់។ ការប្រកួតប្រជែងគ្នាក្នុងវិស័យនេះក៏មានច្រើនផងដែរ។ ការធ្វើអាជីវកម្មហាងកែសម្ផស្សទាមទារនូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ ម្ចាស់ហាងត្រូវមានដើមទុនគ្រប់គ្រាន់សម្រាប់បំពាក់សម្ភារៈទំនើបៗ។ ពួកគេត្រូវចេះគ្រប់គ្រងបុគ្គលិកនិងធានាថាបុគ្គលិករបស់ពួកគេមានជំនាញគ្រប់គ្រាន់។ ការជ្រើសរើសទីតាំងហាងក៏សំខាន់ណាស់ដែរ។ ទីតាំងល្អអាចទាក់ទាញអតិថិជនបានច្រើន។ ម្ចាស់ហាងត្រូវយកចិត្តទុកដាក់លើសេវាកម្មនិងអនាម័យក្នុងហាង។ ពួកគេត្រូវចេះធ្វើទីផ្សារដើម្បីផ្សព្វផ្សាយហាងរបស់ខ្លួន។ វិធីធ្វើទីផ្សារដ៏មានប្រសិទ្ធភាពរួមមានការប្រើប្រាស់បណ្ដាញសង្គម និងការផ្ដល់ប្រូម៉ូសិនពិសេសជាដើម។ ដើម្បីក្លាយជាអ្នករចនាម៉ូដសក់អាជីព គេត្រូវចូលរៀនវគ្គបណ្ដុះបណ្ដាលនៅតាមសាលាជំនាញនានា។ វគ្គសិក្សាទាំងនោះបង្រៀនពីជំនាញកាត់សក់ លាបពណ៌សក់ និងការប្រើប្រាស់ឧបករណ៍ផ្សេងៗ។ ក្រៅពីជំនាញ អ្នករចនាម៉ូដសក់ក៏ត្រូវមានភាពច្នៃប្រឌិតនិងចំណូលចិត្តខ្ពស់ផងដែរ។ ការអភិវឌ្ឍន៍ខ្លួនឯងជាប្រចាំគឺជាកត្តាជោគជ័យដ៏សំខាន់។ ពួកគេអាចចូលរួមសិក្ខាសាលា ឬវគ្គបណ្ដុះបណ្ដាលខ្លីៗដើម្បីទទួលបានចំណេះដឹងថ្មីៗ។ ការរៀនសូត្រពីបទពិសោធន៍ផ្ទាល់ពីអ្នកជំនាញក៏ជាវិធីដ៏ល្អមួយផងដែរ។ សរុបមក វិស័យកែសម្ផស្សនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយក្នុងនោះ អ្នករចនាម៉ូដសក់ ក៏ដើរតួនាទីយ៉ាងសំខាន់មិនចាញ់សិល្បករដទៃទៀតឡើយ។ ដើម្បីទទួលបានជោគជ័យ អ្នកជំនាញត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលត្រឹមត្រូវ និងអភិវឌ្ឍជំនាញខ្លួនជាប្រចាំតាមរយៈការសិក្សានិងបទពិសោធន៍។